អ្នកថែរក្សាវត្ត គឺជាបុគ្គលសំខាន់ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ និងថែរក្សាព្រះពុទ្ធសាសនានៅកម្ពុជា។ អ្នកថែរក្សាវត្ត គឺជាបុគ្គលសំខាន់ដែលមិនអាចខ្វះបានក្នុងវត្តអារាមនានា ជាពិសេសនៅប្រទេសកម្ពុជា។ ពួកគាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងថែរក្សាវត្ត ក៏ដូចជាធានានូវដំណើរការប្រព្រឹត្តទៅបានល្អនៃប្រពៃណីព្រះពុទ្ធសាសនា។ ភាគច្រើន អ្នកថែរក្សាវត្តជាបុគ្គលស្ម័គ្រចិត្ត ដែលមានសទ្ធាជ្រះថ្លា និងរស់នៅក្បែរវត្ត។ ពួកគាត់លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយមិនគិតកម្រៃ ដើម្បីបម្រើព្រះពុទ្ធសាសនា។ អាចនិយាយបានថា ពួកគាត់គឺជា តំណាងសង្គម ទាំងមូលក្នុងការ ថែរក្សាវត្ត និងប្រពៃណីពុទ្ធសាសនា។ ពីព្រោះវត្តអារាមនីមួយៗត្រូវការការចូលរួមចំណែកពីសហគមន៍ ដើម្បីអាចបន្តមាននិរន្តរភាពបាន។ អ្នកថែរក្សាវត្តមានលក្ខណៈទូលំទូលាយ ពីការងារប្រចាំថ្ងៃរហូតដល់ការសម្របសម្រួលកិច្ចការនានានៅក្នុងវត្ត។ ពួកគាត់ទទួលខុសត្រូវលើការ ថែទាំកុដិ ព្រះវិហារ សាលាឆាន់ និង សម្អាតទីធ្លាវត្ត ទាំងមូលឲ្យមានអនាម័យល្អ គួរជាទីសក្ការៈបូជា។ ការសម្អាតវត្តអារាម ជួយរក្សាបាននូវបរិស្ថានស្អាត មានសណ្តាប់ធ្នាប់ល្អ និងគួរជាទីពេញចិត្តសម្រាប់មនុស្សគ្រប់រូបឱ្យចង់មកធ្វើបុណ្យ ទានឫលេងកម្សាន្តក្នុងទីធ្លាវត្ត។ អ្នកថែរក្សាវត្ត មិនត្រឹមតែបំពេញភារកិច្ចសម្អាតជាប្រចាំប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ក្នុងការចូលរួមចំណែក ថែរក្សា និង កសាងសំណង់ ឬទីកន្លែងដែលទាក់ទងនឹងសាសនាផងដែរ។ ការងារសាងសង់ រួមមានការជួសជុលកុដិ ព្រះវិហារ ឬសំណង់នានាក្នុងវត្ត ដើម្បីធានាថាទីអារាមមានភាពរឹងមាំ និងស្រស់ស្អាតជានិច្ច។ ក្នុងពិធីបុណ្យទានផ្សេងៗដូចជា ភ្ជុំបិណ្ឌ កឋិន ឬចូលឆ្នាំខ្មែរ អ្នកថែរក្សាវត្តជួយរៀបចំពិធីសាសនា និងបូជា ផ្សេងៗ។ ពួកគាត់អាចជួយរៀបចំទីកន្លែង តុបតែងលម្អ និងសម្របសម្រួលការងារផ្សេងៗទៀត។ ដើម្បីឲ្យពិធីផ្សេងៗក្នុងវត្ត ដំណើរការទៅដោយរលូន និងមានរបៀបរៀបរយ ត្រូវមានការចូលរួមជួយពីអ្នកថែរក្សាវត្តជាចាំបាច់។ ពួកគាត់ក៏ជាអ្នក សម្របសម្រួលការរួមចំណែក ពីសំណាក់ពុទ្ធបរិស័ទក្នុងសហគមន៍ ដែលចង់ចូលរួមឧបត្ថម្ភវត្តអារាម មិនថាជាសម្ភារៈ បច្ច័យ ឬកម្លាំងកាយចិត្តឡើយ។ ការចូលរួមឧបត្ថម្ភវត្តអារាម ជួយធានាថាវត្តមានធនធានគ្រប់គ្រាន់សម្រាប់ដំណើរការ និងការអភិវឌ្ឍទៅមុខ។ អ្នកថែរក្សាវត្តគឺជាឆ្អឹងខ្នងមួយដ៏សំខាន់ដែលជួយទ្រទ្រង់វត្តអារាម និងធានាថាសកម្មភាពព្រះពុទ្ធសាសនានៅតែបន្តរីកចម្រើននៅក្នុងសហគមន៍។ អ្នកថែរក្សាវត្តមិនមែនត្រឹមតែជាអ្នកមើលការខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់គឺជាអ្នកដែលបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សា។ អ្នកថែរក្សា ថែមទាំងជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរគង់វង្សនៅក្នុងសង្គមខ្មែរទៀតផង។ សរុបមកអ្នកថែរក្សាវត្តដើរតួយ៉ាងសំខាន់ទាំងការរៀបចំការថែរក្សានិងស្ថាបនាផ្សេងៗដែលនៅក្នុងវត្ត។